ភាពស្ងៀមស្ងាត់ និងការស្តាប់ដោយយកចិត្តទុកដាក់ គឺជាធាតុផ្សំសំខាន់សម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ វាជាសញ្ញានៃការគោរព ដែលចាំបាច់អនុវត្តក្នុងកម្មវិធី ពិធីសាសនា បុណ្យទាន ឬកិច្ចប្រជុំផ្លូវការ។ ដូច្នេះហើយ ភាពស្ងៀមស្ងាត់ និងការស្តាប់ ជួយឲ្យយើងយល់ច្បាស់ពីអ្នកដទៃ ហើយក៏បង្ហាញពីការយកចិត្តទុកដាក់ និងភាពថ្លៃថ្នូររបស់យើងផងដែរ។ នៅក្នុងពិធីសាសនា និងបុណ្យទានផ្សេងៗ ភាពស្ងៀមស្ងាត់មានសារៈសំខាន់ណាស់។ នៅពេលព្រះសង្ឃសូត្រធម៌ ឬសម្តែងធម៌ទេសនា យើងគួររក្សាភាពស្ងៀមស្ងាត់ជាដាច់ខាត។ ការនិយាយខ្សឹបខ្សៀវ ប្រើទូរសព្ទ ឬការបង្កសំឡេងរំខាន គឺជាអាកប្បកិរិយាមិនសមរម្យ ដែលបង្ហាញពីការមិនគោរពចំពោះព្រះរតនត្រ័យ ព្រះសង្ឃ និងពិធីបុណ្យ។ ការស្តាប់ដោយយកចិត្តទុកដាក់ នូវធម៌ទេសនា ឬការបកស្រាយនានា ជួយឲ្យយើងទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះធម៌ ឬគោលបំណងនៃពិធីបុណ្យនោះ។ ក្នុងន័យនេះវាជាការបង្ហាញនូវ ការយកចិត្តទុកដាក់ ទៅលើខ្លឹមសារដែលព្រះសង្ឃត្រាស់សម្តែងធម្មទេសនា។ ភាពស្ងៀមស្ងាត់របស់យើងក៏អនុញ្ញាតឲ្យអ្នកដទៃអាចផ្តោតអារម្មណ៍ និងទទួលបានអត្ថប្រយោជន៍ពេញលេញពីពិធីផងដែរ។ ការស្ងៀមស្ងាត់មិនត្រឹមតែជាការគោរពចំពោះទីកន្លែងពិសិដ្ឋប៉ុណ្ណោះទេ តែថែមទាំងជាការបណ្ដុះអារម្មណ៍ស្ងប់ស្ងាត់ក្នុងចិត្តយើងផ្ទាល់ផងដែរ។ ចំណែកឯនៅក្នុងកិច្ចប្រជុំផ្លូវការ ភាពស្ងៀមស្ងាត់ និងការស្តាប់គឺជាគន្លឹះដែលប្រកបដោយប្រសិទ្ធភាព និងបង្ហាញពីវិជ្ជាជីវៈ។ នៅពេលគេកំពុងនិយាយ ឬធ្វើបទបង្ហាញ ការរក្សាភាពស្ងៀមស្ងាត់របស់យើង គឺជាសញ្ញាដំបូងនៃការគោរព។ នេះបានបង្ហាញថា យើងឲ្យតម្លៃទៅលើគំនិត និងពេលវេលារបស់អ្នកកំពុងនិយាយ។ ការនិយាយកាត់ ឬការរអ៊ូរទាំ មិនត្រឹមតែមិនសមរម្យប៉ុណ្ណោះទេ តែថែមទាំងអាចរំខានដល់ដំណើរការប្រជុំទាំងមូលទៀតផង។ ការស្តាប់ដោយយកចិត្តទុកដាក់ មិនមែនត្រឹមស្តាប់ឲ្យតែលឺប៉ុណ្ណោះទេ តែជាការស្តាប់ដើម្បីស្វែងយល់ឲ្យសុីជម្រៅផងដែរ។ នៅពេលយើងស្តាប់យ៉ាងល្អ យើងអាចបង្ហាញការពីយកចិត្តទុកដាក់ចំពោះទស្សនៈ ឬបញ្ហាដែលគេកំពុងលើកឡើង។ ទទ្ទឹមនឹងនេះ ការងក់ក្បាល ការសម្លឹងភ្នែក ឬការឆ្លើយតបដោយពាក្យសមរម្យនៅពេលបញ្ចប់ការនិយាយ គឺជាការបង្ហាញថា យើងបានយកចិត្តទុកដាក់ស្តាប់យ៉ាងល្អ។ ភាពស្ងៀមស្ងាត់ និងការស្តាប់យ៉ាងយកចិត្តទុកដាក់ជួយឲ្យយើងចាប់បាននូវចំណុចសំខាន់ៗ ការសម្រេច និងភារកិច្ចដែលត្រូវអនុវត្ត។ ការរក្សាភាពស្ងៀមស្ងាត់ និងការស្តាប់ វាកាត់បន្ថយការយល់ច្រឡំ និងជួយឲ្យកិច្ចប្រជុំដំណើរការទៅដោយរលូន និងមានប្រសិទ្ធិភាពខ្ពស់។ នៅពេលដែលយើងផ្តល់ឱកាសឲ្យអ្នកដទៃនិយាយដោយមិនបង្កការរំខាន នេះបង្ហាញថា យើងបានស្តាប់យ៉ាងយកចិត្តទុកដាក់ ដែលឥរិយាបថនេះជួយកសាងទំនុកចិត្ត និងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈទៀតផង។ សរុបមក ភាពស្ងៀមស្ងាត់ និងការស្តាប់មិនមែនគ្រាន់តែជាអាកប្បកិរិយាសាមញ្ញនោះទេ តែជាជំនាញដ៏សំខាន់ក្នុងការប្រាស្រ័យទាក់ទង ដែលបង្ហាញពី ការយល់ចិត្ត ការយកចិត្តទុកដាក់ និងការគោរព។ ការអនុវត្តន៍នូវជំនាញទាំងនេះ នឹងជួយឲ្យយើងទទួលបានភាពជោគជ័យទាំងក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងវិជ្ជាជីវៈ។